នៅក្នុងប្រទេសកម្ពុជា សកលវិទ្យាល័យនីមួយៗតែងមានការរៀបចំវេនសិក្សាទៅតាមពេលវេលាជាក់លាក់ណាមួយ ដើម្បីអាចឱ្យសិស្សមានពេលគ្រប់គ្រាន់ក្នុងការបែងចែកធ្វើកិច្ចការសំខាន់ៗដោយមិនខកខានឫទៅរៀនមិនទៀងទាត់ជាដើម។ សម្រាប់វេនសិក្សា យើងឃើញថាមាន បីវេនសម្រាប់អោយយើងជ្រើសរើស ក្នុងនោះមានវេន ព្រឹក រសៀល និងវេនល្ងាច។ ថ្នាក់រៀនមានកាលវិភាគបត់បែន ឆ្លាស់គ្នាគ្រប់វេន ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សគ្រប់រូបក្នុងការសម្រេចចិត្តទៅតាមពេលនៃការចង់បានរៀងៗខ្លួន។ ចំពោះថ្នាក់ថ្ងៃច័ន្ទ ដល់ សុក្រ ត្រូវបានបែងចែកជា បីវេនសំខាន់ គឺ វេនព្រឹក វេនរសៀល និងវេនល្ងាច។ វេនព្រឹក ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១១ ព្រឹក។ វេននេះស័ក្តិសមសម្រាប់អ្នកដែលចង់បញ្ចប់ការសិក្សានៅពេលព្រឹក ដើម្បីមានពេលទំនេរនៅពេលរសៀល និងល្ងាច។ ប៉ុន្តែ នៅតាមសកលវិទ្យាល័យខ្លះ គេឃើញថា វេនព្រឹកតែងតែចូលនៅ ម៉ោង ៧ៈ០០ ព្រឹក ដល់ម៉ោង ១២ៈ០០ ថ្ងែត្រង់ ។ រីឯសកលខ្លះទៀត ចំពោះវេនព្រឹក ចូលរៀននៅម៉ោង ៧ៈ៣០ នាទី ព្រឹក ដល់ម៉ោង ១០ៈ៤៥ នាទី ព្រឹក ។ វេនរសៀល ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៤ រសៀល។ ដូចគ្នានិងខាងលើដែរ សកលខ្លះ គេឃើញចូលរៀនចាប់ពីម៉ោង ២ៈ០០ រសៀល ដល់ម៉ោង ៥ៈ០០ រសៀល ។ វេននេះល្អសម្រាប់អ្នកដែលជាប់រវល់នៅពេលព្រឹក ឬចូលចិត្តសិក្សានៅពេលរសៀល។ ជាចុងក្រោយគឺ វេនល្ងាច ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៨ យប់ គ្រប់បណ្ដាសកលទាំងអស់។ វេនល្ងាចគឺសម្រាប់អ្នកធ្វើការ ឬអ្នកដែលមានកាតព្វកិច្ចផ្សេងៗនៅពេលថ្ងៃ ហើយមានពេលទំនេរនៅពេលល្ងាច។ សម្រាប់អ្នកដែលមានការមមាញឹកពេញមួយសប្តាហ៍ យើងក៏មានថ្នាក់រៀនពិសេសនៅចុងសប្តាហ៍ផងដែរ។ ចំំពោះថ្នាក់់ចុងសប្ដាហ៍គេឃើញថា គេសិក្សារយៈពេលមួយថ្ងៃពេញតែម្តង មិនថាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យទេ។ នៅថ្ងៃ សៅរ៍ គេរៀនមួយថ្ងៃពេញដែលមានពីរវេនគឺ វេនព្រឹក ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១១ ព្រឹក និង វេនរសៀល ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៤ រសៀល។ រីឯថ្ងៃអាទិត្យ ក៏រៀនដូចថ្ងៃសៅរ៍ដែរ គឺ វេនព្រឹក ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១១ ព្រឹក និង វេនរសៀល ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៤ រសៀល។ បើយើងក្រឡេកមើល ការរាប់វត្តមានវិញ វត្តមានទៀងទាត់គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការទទួលបានចំណេះដឹងពេញលេញ និងជោគជ័យក្នុងការសិក្សា។ ការរាប់វត្តមានគេឃើញមានបីរបៀបគឺ ដែនកំណត់អវត្តមាន អវត្តមានមានច្បាប់ និង អវត្តមានឥតច្បាប់ ។ ជាដំបូងគឺ ដែនកំណត់អវត្តមាន សិស្សម្នាក់ៗត្រូវបានអនុញ្ញាតឱ្យអវត្តមានពីថ្នាក់រៀនបាន អតិបរមា ១០ ដង ក្នុងមួយមុខវិជ្ជាក្នុងមួយឆមាស ដោយគ្មានការពិន័យណាមួយឡើយ។ ប៉ុន្តែ សកលខ្លះទៀតគឺមានច្បាប់តឹងរឹងជាងនេះ ដោយអនុញ្ញាតអោយឈប់សម្រាកត្រឹមតែ ៥ ដង ប៉ុណ្ណោះ។ ចំពោះសកលវិទ្យាល័យខ្លះតឹងរុឹងគេឱ្យឈប់ ដើម្បីផ្ដល់ភាពបត់បែនខ្លះៗក្នុងករណីមានធុរៈចាំបាច់ប៉ុណ្ណោះ។ បន្ទាប់មកគឺ អវត្តមានមានច្បាប់ ប្រសិនបើអ្នកចាំបាច់ត្រូវអវត្តមានដោយសារតែបញ្ហាសុខភាព ដូចជា ឈឺ ឬកាលៈទេសៈបន្ទាន់ផ្សេងទៀតដែលមិនអាចជៀសបាន សូមមេត្តា ជូនដំណឹងដល់គ្រូ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សម្រាប់ករណីអវត្តមានដែលលើសពី ១ ដង អ្នកអាចនឹងត្រូវតម្រូវឱ្យមាន ឯកសារបញ្ជាក់ ដូចជា លិខិតបញ្ជាក់សុខភាពពីពេទ្យ ដើម្បីឱ្យការអវត្តមាននោះត្រូវបានចាត់ទុកថាមានច្បាប់។ ចុងក្រោយគឺ អវត្តមានគ្មានច្បាប់ ការអវត្តមានដែលលើសពីចំនួនកំណត់ ដោយគ្មានឯកសារត្រឹមត្រូវ ឬការជូនដំណឹងជាមុន នឹងត្រូវបានចាត់ទុកថាជា អវត្តមានគ្មានច្បាប់។ ការអវត្តមានប្រភេទនេះអាចមានផលប៉ះពាល់ដល់ពិន្ទុចុងក្រោយរបស់អ្នក ឬលក្ខខណ្ឌនៃការប្រឡង។ ចំពោះអវត្តមានដែលគ្មានច្បាប់ លើសពីចំនួនដែលគេបានកំណត់និងត្រូវ ប្រឈមនិងការរៀនសង ឬបាត់បង់សិទ្ធប្រឡងជាដើម។ ដូច្នេះហើយ យើងលើកទឹកចិត្តឱ្យសិស្សនិស្សិត គ្រប់រូបមកដល់ថ្នាក់រៀន ឱ្យទាន់ពេលវេលា ។ ការមកយឺតម្តងហើយម្តងទៀតអាចនឹងត្រូវបានកត់ត្រាជាផ្នែកមួយនៃការអវត្តមានរបស់អ្នក។